នាពេលបច្ចុប្បន្នសាច់គោអាំងបានក្លាយទៅជាមុខម្ហូបដ៏ពេញនិយមមួយក្នុងចំណោមមុខម្ហូបដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ មូលហេតុដែលធ្វើឱ្យសាច់គោអាំងក្លាយទៅជាមុខម្ហូបដ៏ពេញនិយមគឺដោយសារតែវាមានភាពងាយស្រួលក្នុងការចម្អិន និងមានរសជាតិឈ្ងុយឆ្ងាញ់។ សាច់គោអាំងនេះដែរមានច្រើនប្រភេទច្រើនទម្រង់ មានរសជាតិខុសៗគ្នា អាស្រ័យលើគ្រឿងផ្សំ របៀបអាំង និងចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ ចំពោះសាច់ដែលគេអាចយកមកធ្វើសាច់គោអាំងមានដូចជា សាច់ជាប់ខ្លាញ់ សាច់ផ្អែម សាច់ចំឡក ឆ្អឹងជំនីខ្ចី និងសាច់ដុំបូក។ ចំំណែកប្រភេទសាច់គោអាំងដែលគេនិយមធ្វើមានដូចជា សាច់គោអាំងចង្កាក់ សាច់គោអាំងទឹកកាពិ និងគោដុត។